ទំនាក់ទំនងមិត្តភាព គឺជាចំណងដ៏ពិសិដ្ឋមួយដែលកសាងឡើងដោយការទុកចិត្ត ភាពស្មោះត្រង់ ការយល់ចិត្ត និងក្តីស្រឡាញ់។ វាមិនមែនត្រឹមតែជាការស្គាល់គ្នា ឬលេងសើចជាមួយគ្នានោះទេ ប៉ុន្តែជា ចំណងអារម្មណ៍ដ៏ជ្រាលជ្រៅ ដែលផ្តល់នូវភាពកក់ក្តៅ ភាពរីករាយ និងជាកម្លាំងចិត្តមិនចេះរីងស្ងួតក្នុងដំណើរជីវិត។ ក្នុងចំណោមធាតុផ្សំជាច្រើនដែលបង្កើតបានជាមិត្តភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក គឺជាសសរស្តម្ភដ៏សំខាន់បំផុត ដែលទ្រទ្រង់ និងពង្រឹងចំណងនេះឲ្យកាន់តែរឹងមាំ ស្ថិតស្ថេរ និងមានអត្ថន័យ។ មិត្តភាពពិតប្រាកដ គឺជាទំនាក់ទំនងដែលឆ្លងកាត់ការសាកល្បងនៃពេលវេលា និងស្ថានភាព។ មិត្តពិត គឺអ្នកដែលតែងនៅក្បែរយើងជានិច្ច ទាំងក្នុងគ្រាលំបាកវេទនា និងក្នុងគ្រាជោគជ័យរីករាយ។ ពួកគេមិនត្រឹមតែជាអ្នកស្តាប់ដ៏ល្អម្នាក់ប៉ុណ្ណោះទេ ថែមទាំងជា កញ្ចក់ឆ្លុះបញ្ចាំង ដែលជួយឲ្យយើងមើលឃើញចំណុចខ្វះខាត និងចំណុចខ្លាំងរបស់ខ្លួនឯង។ ពួកគេជាអ្នកផ្តល់ដំបូន្មានស្ថាបនា ជាអ្នកលើកទឹកចិត្តឲ្យយើងក្រោកឈរឡើងវិញនៅពេលដួល ហើយជាអ្នកត្រេកអរចំពោះភាពជោគជ័យរបស់យើងដោយស្មោះ។ មិត្តភាពបែបនេះ កសាងឡើងដោយ ទំនុកចិត្តដាច់ខាត និងការយល់ដឹងថា មនុស្សម្នាក់ៗមិនមែនល្អឥតខ្ចោះឡើយ ប៉ុន្តែតែងត្រៀមខ្លួនទទួលយកភាពមិនល្អឥតខ្ចោះរបស់គ្នា។ ចំពោះ ការជួយជ្រោមជ្រែងពីមិត្តភក្ដិ គឺជាទង្វើនៃការផ្តល់ជំនួយ ការគាំទ្រ ឬការសម្រាលបន្ទុកដល់អ្នកដទៃ ដោយក្តីស្មោះត្រង់ និងមិនគិតពីផលតបស្នង។ នៅក្នុងទំនាក់ទំនងមិត្តភាព ការជួយមិនមែនត្រឹមតែកាតព្វកិច្ចនោះទេ ប៉ុន្តែជាការបង្ហាញពីក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ដ៏ពិតប្រាកដ។ ឧទាហរណ៍ ការគាំទ្រផ្លូវចិត្តដ៏ជ្រាលជ្រៅ នៅពេលខ្លះមិត្តភក្តិអាចជួបប្រទះនូវភាពសោកសៅ ភាពតានតឹង ឬការបាក់ទឹកចិត្តនឹងរឿងអ្វីមួយ។ ក្នុងស្ថានភាពបែបនេះ ការជួយជ្រោមជ្រែងមិនមែនត្រឹមតែជាការផ្តល់ដំបូន្មាននោះទេ ប៉ុន្តែជាការបង្ហាញវត្តមានរបស់យើង នៅក្បែរពួកគេ។ ការស្តាប់ដោយយកចិត្តទុកដាក់ ការផ្តល់ស្មាឲ្យពួកគេយំ ការនិយាយពាក្យលើកទឹកចិត្ត ឬគ្រាន់តែអង្គុយនៅស្ងៀមជាមួយពួកគេ គឺជាជំនួយផ្លូវចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ វាបញ្ជាក់ថា "អ្នកមិននៅម្នាក់ឯងទេ ខ្ញុំនៅទីនេះជាមួយអ្នក ចាំស្ដាប់រឿងរបស់អ្នក ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ"។ នេះបង្កើតបាននូវ ចំណងមនោសញ្ចេតនាដ៏រឹងមាំ ដែលធ្វើឲ្យមិត្តភក្តិមានអារម្មណ៍ថា មានតម្លៃ និងមិនត្រូវបានគេបោះបង់ចោល។ ជូនកាលមិត្តភក្តិអាចជា ជំនួយសំខាន់មួយក្នុងការដោះស្រាយបញ្ហា ព្រោះជីវិតមនុស្សគ្រប់រូបតែងជួបឧបសគ្គ ឬបញ្ហាដែលមិននឹកស្មានដល់។ មិត្តពិតនឹងមិនបណ្តោយឲ្យយើងប្រឈមមុខនឹងបញ្ហាទាំងនោះតែម្នាក់ឯងឡើយ គេនឹងព្យាយាមជួយដោះស្រាយ ទោះបីជាមិនបានធំដុំក៏ដោយ។ ពួកគេអាចជួយអ្នកតាមវិធីផ្សេងៗគ្នាដូចជា ការផ្តល់យោបល់ និងដំបូន្មាន ការផ្តល់ជំនួយធនធាន ការផ្តល់កម្លាំងកាយ និងកម្លាំងចិត្ត។ ជាក់ស្ដែងដូចជា ពេលខ្លះ អ្នកអាចងងឹតមុខរកផ្លូវចេញមិនឃើញ ហើយក្នុងពេលនោះដែរមិត្តភក្ដិអ្នកក៏ចូលមកជួយផ្តល់យោបល់ និងដំបូន្មាន ។ មិត្តភក្តិអាចផ្តល់ទស្សនៈថ្មីៗ ឬដំបូន្មានប្រកបដោយប្រាជ្ញា ដែលជួយឲ្យយើងមើលឃើញដំណោះស្រាយ។ រីឯ ការផ្តល់ជំនួយជាធនធាន អាចរួមបញ្ចូលទាំងការជួយផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ការជួយរកការងារ ផ្តល់មធ្យោបាយធ្វើដំណើរ ឬជួយសម្របសម្រួលកិច្ចការផ្សេងៗ។ ម្យ៉ាងទៀត ការផ្តល់កម្លាំងកាយ ឧទាហរណ៍ ការជួយរើផ្ទះ ជួយថែទាំអ្នកជំងឺ ជួយរៀបចំពិធី ឬជួយធ្វើកិច្ចការលំបាកៗ ដែលយើងមិនអាចធ្វើតែម្នាក់ឯងបាន។ ការជួយបែបនេះបង្ហាញពី ភាពស្មោះត្រង់ក្នុងការអនុវត្ត ជាជាងគ្រាន់តែពាក្យសម្ដី។ ជាពិសេសនោះគឺ ការផ្ដល់កម្លាំងចិត្ត វាសំខាន់មែនទែននៅពេលមិត្តភក្ដិរបស់អ្នកមានបញ្ហាបាក់ទឹកចិត្ត មិនថារឿងគ្រួសារ ការងារ ស្នេហា ឬបញ្ហាផ្សេងៗដែរពួកគេបានជួបនោះទេ។ វាអាចធ្វើអោយពួកគេមានអារម្មណ៍បានធូរស្បើយ និងមិនគិតអវិជ្ជមានទៅលើមនុស្សនៅជុំវិញខ្លួន។ ចំណែកឯ មិត្តភាពពិតប្រាកដទាមទារនូវការលះបង់ និងការផ្តល់ឲ្យដោយគ្មានលក្ខខណ្ឌ ហើយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ នេះមិនមែនមានន័យថាយើងត្រូវបាត់បង់ខ្លួនឯងនោះទេ ប៉ុន្តែជាការ ស្ម័គ្រចិត្តលះបង់ ពេលវេលា ថាមពល ឬសូម្បីតែធនធានផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍ដល់មិត្តភក្តិ។ ការលះបង់នេះកសាងនូវ ភាពជឿជាក់ និងបង្ហាញថា មិត្តភាពត្រូវបានចាត់ទុកជាអាទិភាពខ្ពស់។ ហេតុនេះហើយ ការត្រៀមខ្លួនជួយមិត្តភក្តិសូម្បីតែក្នុងពេលដែលយើងខ្លួនឯងក៏ជួបការលំបាកដែរ គឺជាសញ្ញានៃមិត្តភាពដ៏រឹងមាំបំផុតដែលមិនអាចកាត់ថ្លៃបាន។ បន្ថែមពីលើនេះទៀត រាល់ទង្វើនៃការជួយជ្រោមជ្រែង គឺជាឥដ្ឋមួយដុំដែលជួយកសាងគ្រឹះនៃមិត្តភាព។ នៅពេលដែលអ្នកផ្តល់ជំនួយ ហើយមិត្តភក្តិទទួលបានការគាំទ្រពីអ្នក នោះពួកគេនឹងមានអារម្មណ៍ថាអាច ពឹងពាក់បាន ហើយនេះនឹងពង្រឹងនូវទំនុកចិត្ត និងភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់នេះរាប់បញ្ចូលទាំងការរក្សាការសម្ងាត់ ការនិយាយការពិតដោយការគោរព និងការនៅក្បែរគ្នាជានិច្ច ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ។ បូករួមជាមួយនិងការយល់ចិត្តគ្នាទៅវិញទៅមកលើកកម្ពស់នូវការទទួលយកភាពខុសប្លែកគ្នា និងការអភ័យទោស។ ទំនាក់ទំនងមិត្តភាពដែលមានការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក មិនត្រឹមតែជាការដោះស្រាយបញ្ហានោះទេ ប៉ុន្តែវាក៏ជា ឱកាសសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន សម្រាប់ភាគីទាំងសងខាងផងដែរ។ នៅពេលអ្នកជួយមិត្តភក្ដិ ឬអ្នកដទៃ អ្នកអាចរៀនពីភាពអត់ធ្មត់ ភាពយោគយល់ និងជំនាញដោះស្រាយបញ្ហា។ ដូចគ្នានេះដែរ នៅពេលមិត្តភក្តិជួយអ្នក អ្នកក៏រៀនពីពួកគេដូចគ្នាដែរ។ មិត្តភាពបែបនេះធ្វើឲ្យជីវិតរបស់យើងកាន់តែមានន័យ មានសេចក្តីសុខ និងពេញលេញជាងមុន។ វាជាការវិនិយោគលើសុភមង្គល និងសុខុមាលភាពរួមគ្នានៃមិត្តភាពមួយនេះ។ ទទ្ទឹមនឹងនេះ ប្រសិនបើការជួយជ្រោមជ្រែងជាបេះដូងនៃមិត្តភាព ការខ្វះខាត ការជួយក៏អាចក្លាយជាកត្តាបំផ្លាញមិត្តភាពផងដែរ។ ការព្រងើយកន្តើយ ការមិនយកចិត្តទុកដាក់ ឬការបដិសេធមិនជួយមិត្តភក្តិក្នុងគ្រាលំបាក អាចបណ្តាលឲ្យ បាត់បង់ទំនុកចិត្ត និងភាពជឿជាក់ ភាពសោកសៅ និងភាពឯកោ ភាពរង្គោះរង្គើ និងការបែកបាក់មិត្តភាព រួមទាំងផលប៉ះពាល់ដល់ខ្លួនឯងថែមទៀតផង។ ចំពោះ ការមិនទទួលបានជំនួយក្នុងគ្រាអាសន្ន អាចធ្វើឲ្យមិត្តភក្តិមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល ហើយបាត់បង់ជំនឿលើយើង។ ថែមទាំង ពួកគេអាចនឹងមានអារម្មណ៍ថាឯកោ និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង នៅពេលដែលមិត្តភក្តិដែលខ្លួនទុកចិត្ត មិនបានផ្តល់ជំនួយនៅពេលចាំបាច់។ មិនត្រឹមតែប៉ុណ្ណោះ ក្ដីខកចិត្ត និងការឈឺចាប់អាចបំផ្លាញចំណងមិត្តភាពដែលបានកសាងឡើងអស់រយៈពេលជាយូរឆ្នាំទៀតផង។ មិត្តភាពដែលគ្មានការគាំទ្រគ្នាទៅវិញទៅមក គឺនឹងមិនអាចស្ថិតស្ថេរបានឡើយ។ រួមជាមួយគ្នានេះដែរ ការមិនជួយអ្នកដទៃ ក៏អាចធ្វើឲ្យយើងខ្លួនឯងក្លាយជាមនុស្សឯកោ និងពិបាកក្នុងការកសាងទំនាក់ទំនងល្អនាពេលអនាគត ព្រោះគ្មាននរណាម្នាក់ចង់រាប់អានមនុស្សដែលមិនចេះជួយអ្នកដទៃឡើយ។ ដូច្នេះហើយ ទំនាក់ទំនងមិត្តភាព គឺជាអំណោយដ៏ថ្លៃថ្លាដែលត្រូវការការថែទាំ និងការយកចិត្តទុកដាក់ជានិច្ច។ រីឯ ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក គឺជាសសរស្តម្ភដ៏រឹងមាំបំផុតដែលទ្រទ្រង់មិត្តភាពឲ្យស្ថិតស្ថេរ និងរីកចម្រើន។ ហើយនិង ការផ្តល់ជំនួយដោយស្មោះត្រង់ មិនគិតពីផលតបស្នង ក៏ជាកត្តាដែលធ្វើឲ្យមិត្តភាពក្លាយជាផ្នែកដ៏មានតម្លៃបំផុតនៃជីវិតយើង ហើយជាភស្តុតាងនៃក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពិតប្រាកដ។